ភាពយន្តខ្មែរនាពេលបច្ចុប្បន្ន កំពុងបង្ហាញពីភាពរីកចម្រើន និងចម្រុះ ដោយបាននាំមកនូវស្នាដៃប្លែកៗជាច្រើន ដែលក្នុងនោះរឿងស្នេហាឆ្លងវប្បធម៌ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ ។ រឿងប្រភេទនេះមិនត្រឹមតែបង្ហាញពីទំនាក់ទំនងស្នេហាមិនប្រកាន់ពូជសាស្រ្ត ថែមទាំងឆ្លុះបញ្ចាំងពីការយល់ដឹង និងការអត់ឱនចំពោះភាពខុសគ្នានៃវប្បធម៌ ។ ចំពោះរឿងប្រវត្តិស្នេហ៍នាងនាថគឺជាស្នាដៃនិពន្ធបែបមនោសញ្ចេតនា និងប្រវត្តិសាស្ត្រមួយ ដែលត្រូវបានបង្កើតឡើងដើម្បីឆ្លុះបញ្ចាំងពីសេចក្តីស្នេហាដ៏បរិសុទ្ធ ភាពស្មោះត្រង់ និងការលះបង់របស់តួអង្គនាងនាថ ។ រឿងនេះបាននាំអារម្មណ៍អ្នកទស្សនាឱ្យលង់ចូលក្នុងបរិយាកាសសម័យបុរាណ ដែលពោរពេញទៅដោយជំនឿ ទំនៀមទម្លាប់ និងមន្តអាគម។ រឿងប្រវត្តិស្នេហ៍នាងនាថនេះជាធម្មតាផ្តោតលើចំណុចសំខាន់ៗដូចជា សេចក្តីស្នេហាអមតៈបែបអបិយជំនឿ និងមន្តអាគម ការលះបង់ និងភាពស្មោះត្រង់ ។ នៅក្នុងសាច់រឿង នាងនាថ ត្រូវបានគេបង្ហាញថាជាស្ត្រីដែលមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងស្មោះត្រង់ចំពោះស្វាមីរបស់នាង ។ ស្នេហានេះនៅតែបន្តសូម្បីតែក្រោយពេលដែលនាងស្លាប់ទៅហើយក៏ដោយ ។ នេះហើយដែលជាកត្តាដែលធ្វើឱ្យនាងក្លាយជាវិញ្ញាណមិនអាចទៅចាប់កំណើតបាន ដោយសារតែការចងចាំ និងការទន្ទឹងរង់ចាំស្វាមីត្រឡប់មកវិញ ។ រឿងនេះត្រូវបានបញ្ចូលនូវធាតុផ្សំជាច្រើន ដែលខ្មែរយើងមានជំនឿទៅលើផងដែរ ក្នុងនោះមានដូចជា វិញ្ញាណខ្មោច លោកធាតុផ្សេងៗ ការចាប់ជាតិ និងមន្តអាគម។ វត្តមានរបស់នាងនាថ ដែលជាខ្មោច ឬវិញ្ញាណយាមថែរក្សាគ្រួសារ គឺជាចំណុចសំខាន់ដែលធ្វើឲ្យរឿងនេះមានភាពទាក់ទាញ និងព្រឺព្រួច។ ពិសេសជាងនេះនោះគឺការលះបង់ និងភាពស្មោះត្រង់របស់នាងនាថដែលតំណាងឱ្យការលះបង់ដ៏ធំធេងរបស់ស្ត្រីម្នាក់ចំពោះគ្រួសារ ដោយនាងសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារគ្រួសារ និងជួយស្វាមី និងកូនរបស់នាង ទោះបីជានាងលែងមានរូបកាយក៏ដោយ ។ ហើយរឿងនេះក៏បង្ហាញពីផលវិបាកនៃការចងចាំនូវអ្វីដែលមិនអាចបំភ្លេចបានផងដែរ ។ ការចងចាំរាល់អនុស្សវរីរបស់នាងនាថចំពោះស្វាមី បានឃុំឃាំងនាងមិនឱ្យទៅកាន់លោកខាងមុខបានឡើយ រហូតទាល់តែនាងអាចដោះស្រាយចំណងស្នេហានោះបានសិន ។ ដើម្បីបង្កើនបរិយាកាសប្រវត្តិសាស្ត្រ រឿងនេះតែងតែត្រូវបានថតនៅទីតាំងដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅសម័យបុរាណ ដូចជាផ្ទះឈើចាស់ៗ វត្តអារាម និងទីជនបទដែលនៅដាច់ស្រយាល។ ការតុបតែងខ្លួននិងសម្លៀកបំពាក់សម្រាប់តួអង្គវិញត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ ដើម្បីឱ្យត្រូវតាមសម័យកាល និងបង្ហាញពីឋានៈ ឬស្ថានភាពរបស់តួអង្គ ។ ឧទាហរណ៍ នៅពេលនាងនាថពេលមានជីវិត និងពេលដែលនាងក្លាយទៅជាខ្មោច ។ រីឯតន្ត្រី និងសំឡេងនៅក្នុងរឿងនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសអោយមានភាពរន្ធត់ ភ័យខ្លាច អាថ៌កំបាំង និងមនោសញ្ចេតនា ។ ចំណែកឯភ្លេងប្រពៃណីខ្មែរក៏ត្រូវបានបញ្ចូលដើម្បីបន្ថែមភាពស័ក្តិសមទៅនឹងបរិបទវប្បធម៌ផងដែរ ។ ដោយហេតុនេះហើយបានជារឿងប្រវត្តិស្នេហ៍នាងនាថទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ដោយសារតែវាបានធ្វើអោយអ្នកមើលចូលអារម្មណ៍ទៅតាមសាច់រឿង មនោសញ្ចេតនា និងជំនឿផងដែរ ។ រឿងនេះបានក្លាយជាផ្នែកមួយនៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ ហើយត្រូវបានគេយកមកផលិតជាខ្សែភាពយន្ត ល្ខោន និងរឿងភាគជាច្រើនជំនាន់មកហើយ។ តាមរយៈរឿងនេះ អ្នកទស្សនាអាចរៀនសូត្រអំពីតម្លៃនៃសេចក្តីស្នេហា ភាពស្មោះត្រង់ និងការយល់ដឹងពីជំនឿរបស់ខ្មែរយើងពីអតិតកាលមកទៀតផង។ បើយើងក្រឡេកទៅមើលរឿងបណ្ដាសានាងរាត្រីដែលចូលរួមសម្តែងដោយលោក ប៉ាង តាខុន ដែលជាតារាសម្តែងប្រុសរបស់ភូមាវិញក៏មានភាពការចាប់អារម្មណ៍ពីអ្នកគាំទ្រមិនធម្មតាដែរ ។ រឿងនេះជាខ្សែភាពយន្តបែបភ័យរន្ធត់ មនោសញ្ចេតនា និងអបិយជំនឿ ដែលបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ។ ជាពិសេសនោះដោយសារវត្តមានរបស់តារាសម្តែងប្រុសជនជាតិភូមា គឺលោក ប៉ាង តាខុន ។ ខ្សែភាពយន្តនេះត្រូវបានផលិតឡើងដោយអ្នកផលិតភាពយន្តខ្មែរដ៏ល្បីមួយរូប ដែលមានការចូលរួមពីតារាសម្តែងល្បីៗរបស់កម្ពុជាជាច្រើនរូបផងដែរ ។ លោកគឺជាតារាម៉ូដែល តារាសម្តែង និងជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់របស់ប្រទេសមីយ៉ាន់ម៉ា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងជាពិសេសនៅកម្ពុជាផងដែរ ។ វត្តមានរបស់លោកនៅក្នុងរឿងបណ្ដាសានាងរាត្រីបានក្លាយជាចំណុចទាក់ទាញដ៏ធំមួយសម្រាប់ទស្សនិកជនខ្មែរ ដែលបានទន្ទឹងរង់ចាំមើលស្នាដៃសម្ដែងរបស់លោកក្នុងខ្សែភាពយន្តខ្មែរ ។ លោក ប៉ាង តាខុន ត្រូវបានគេស្គាល់តាមរយៈរូបរាងដ៏សង្ហា សក់វែង ទាក់ទាញ និងទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់គាត់ ។ នៅក្នុងរឿង នេះលោកបានដើរតួជាតួអង្គយ៉ាងសំខាន់ ដែលតម្រូវឱ្យលោកបញ្ចេញអារម្មណ៍ចម្រុះ រវាងភាពភ័យខ្លាច ស្នេហា និងការដោះស្រាយបញ្ហាអបិយជំនឿ។ រឿងបណ្ដាសានាងរាត្រីគឺជាខ្សែភាពយន្តដែលលាយបញ្ចូលគ្នារវាងរឿងខ្មោចបែបភ័យរន្ធត់ និងស្នេហាដ៏រ៉ូមែនទិក ដោយផ្តោតលើប្រធានបទសំខាន់ៗជាច្រើនដូចជា បណ្ដាសា និងកម្មផល ស្នេហាដែលឆ្លងផុតពេលវេលា ជំនឿអបិយជំនឿខ្មែរ នឹងអាថ៌កំបាំងដែលត្រូវលាតត្រដាង ។ សាច់រឿងទាក់ទងនឹងបណ្ដាសាមួយដែលកើតចេញពីការធ្វើអំពើអាក្រក់ ឬរឿងរ៉ាវក្នុងអតីតកាល ហើយបានតាមលងបន្លាចតួអង្គក្នុងពេលបច្ចុប្បន្ន ។ ជារឿងស្នេហាដែលឆ្លងពេលវេលា ដែលដូចទៅនឹងរឿងខ្មោចបែបស្នេហាដទៃទៀតដែរ ដែលបង្ហាញពីចំណងស្នេហាដ៏ស្មោះត្រង់នឹងនៅតែបន្តមាន ទោះបីជាមានការស្លាប់ ឬមានឧបសគ្គច្រើនយ៉ាងណាក៏ដោយ។ រីឯអបិយជំនឿវិញរឿងខ្មែរភាគច្រើនតែងតែបញ្ចូលនូវជំនឿក្នុងស្រុក ដូចជាវិញ្ញាណ ខ្មោចព្រាយបិសាច ការសែនព្រេន ឬពិធីបណ្ដេញខ្មោចជាដើម ។ តួអង្គសំខាន់ៗត្រូវបានដោះស្រាយអាថ៌កំបាំងក្នុងអតីតកាល ដើម្បីបញ្ចប់បណ្ដាសា ឬដោះលែងវិញ្ញាណដែលជាប់ឃុំឃាំងអោយមានសេរីភាពវិញ ។ ខ្សែភាពយន្តនេះបានថតនៅតាមតំបន់ដែលមានផ្ទះឈើបុរាណ ព្រៃភ្នំ ឬទីតាំងដែលមានភាពស្ងប់ស្ងាត់ និងគួរឱ្យខ្លាច ដើម្បីបង្កើតបរិយាកាសរន្ធត់ និងអាថ៌កំបាំងនៃការព្រឺព្រួច ។ ការរៀបចំសម្លៀកបំពាក់ និងការតុបតែងខ្លួនរបស់តួអង្គ ជាពិសេសតួអង្គខ្មោច ត្រូវតែមានភាពគួរអោយខ្លាច និងព្រឺព្រួច ដើម្បីបង្កើនភាពភ័យខ្លាចដល់អ្នកទស្សនា ។ ចំណែកឯតន្ត្រី និងសំឡេងរន្ធត់ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតអារម្មណ៍ភ័យខ្លាច ភាពតានតឹង និងការភ្ញាក់ផ្អើលអោយអ្នកមើលអោយភ័យខ្លាចទាល់តែជ្រុះសក់ផងដែរ ។ ចំណែកភាពយន្តរឿង ជាតិក្រោយ គឺជាខ្សែភាពយន្ត ប្រឌិតបែបវិទ្យាសាស្ត្រនិងមនោសញ្ចេតនាដែលជាការផលិតរួមគ្នារវាងប្រទេស កម្ពុជា និងសហរដ្ឋអាមេរិក ។ ភាពយន្តនេះបាននាំមកនូវគំនិតថ្មីប្លែកមួយសម្រាប់ឧស្សាហកម្មភាពយន្តខ្មែរ ដោយលាយបញ្ចូលគ្នានូវវប្បធម៌ខ្មែរជាមួយបច្ចេកវិទ្យាអនាគត ។ រឿងនេះផ្តោតសំខាន់លើរឿងរ៉ាវស្នេហាឆ្លងភព បច្ចេកវិទ្យា និងអនាគត ការលះបង់ និងការប្រឈមមុខនឹងបញ្ហា ។ ចំណុចសំខាន់នៃរឿងនេះគឺទំនាក់ទំនងស្នេហារវាង សិស្សខ្មែរម្នាក់ តួអង្គប្រុស ដែលរស់នៅក្នុងសម័យបច្ចុប្បន្ន ឬអតីតកាលជាមួយ ស្រីម្នាក់មកពីភពអនាគត ។ ភាពយន្តនេះត្រូវបានបង្ហាញពីអនាគត ដែលអាចមានបច្ចេកវិទ្យាទំនើបៗ យានអវកាស ឬជីវិតផ្សេងទៀតនៅលើផែនដី ។ អ្នកនិពន្ធបានឆ្លុះបញ្ចាំងពីជំនឿបែបពុទ្ធសាសនា នឹងជំនឿបែបប្រពៃណីខ្មែរអំពីការចាប់ជាតិ ការកើតឡើងវិញ ឬជោគវាសនាដែលចម្លងមនុស្សពីរនាក់ពីអតីតកាលទៅបច្ចុប្បន្ន និងអនាគត ។ ជាពិសេសនោះគឺការលះបង់ និងការប្រឈមមុខពីទំនាក់ទំនងស្នេហារបស់ពួកគេដែលបានជួបប្រទះឧបសគ្គជាច្រើន ។ ដោយសារតែភាពខុសគ្នានៃពិភពលោករបស់ពួកគេ ដែលតម្រូវឱ្យមានការលះបង់ដ៏ធំធេងទើបអាចនៅជាមួយគ្នាបាន ។ មិនត្រឹមតែប៉ុណ្ណោះទេភាពយន្តក៏បានដាក់បញ្ចូលវប្បធម៌ ឧស្សាហកម្មភាពយន្តខ្មែរ ដែលបង្ហាញពីសមត្ថភាពក្នុងការផលិតភាពយន្តបែបទំនើប ដែលលាយបញ្ចូលនូវវប្បធម៌ខ្មែរនេះបានផងដែរ ។ វត្តមានរបស់តួអង្គខ្មែរ និងការប្រើប្រាស់ភាសាខ្មែរ ជួយរក្សាអត្តសញ្ញាណជាតិ ខណៈដែលទិដ្ឋភាពអនាគតបានផ្តល់នូវភាពទាក់ទាញជាខ្លាំង ។ ដោយសារមានការសហការពីខាងអាមេរិក ភាពយន្តនេះអាចនឹងមានគុណភាពបច្ចេកទេសខ្ពស់ ជាពិសេសផ្នែករូបភាពនិង ក្រាហ្វិកកុំព្យូទ័រ ដែលបង្កើតរូបភាពភពអនាគត និងយានអវកាសឱ្យមើលទៅដូចជារបស់ពិតៗ ។ ការផលិតរួមគ្នានេះបានជួយឱ្យភាពយន្តនេះអាចទៅដល់ទីផ្សារទូលំទូលាយជាងមុន ទាំងក្នុងស្រុក និងអន្តរជាតិ ។ ខ្សែភាពយន្តរឿង «ជាតិក្រោយ» បានបង្ហាញឲ្យឃើញថា ឧស្សាហកម្មភាពយន្តកម្ពុជាកំពុងមានសក្ដានុពលក្នុងការផលិតភាពយន្តដែលមានភាពប្លែក និងទាក់ទាញ ដោយមិនត្រឹមតែផ្ដោតលើប្រភេទរឿងប្រវត្តិសាស្ត្រ ឬភ័យរន្ធត់បែបប្រពៃណីនោះទេ។ បើក្រឡេកទៅមើលភាពយន្តរឿងអំណោយស្នេហ៍ថ្ងៃណាត់ជួប វិញគឺបានបង្ហាញអោយឃើញពីមនោសញ្ចេតនាខ្មែរដ៏គួរឲ្យចាប់អារម្មណ៍ ព្រោះនៅក្នុងសាច់រឿង ដែលបង្ហាញពីភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់ភាសានៅក្នុងសង្គមខ្មែរ ។ រឿងនេះផ្តោតលើទំនាក់ទំនងស្នេហារវាងតួអង្គពីររូប ដែលក្នុងចំណោមពួកគេមានតួរអង្គម្នាក់ប្រើប្រាស់ភាសាសញ្ញា ដោយសារគាត់មានពិការភាពដោយមិនអាចនិយាយបាន ។ នេះបានលើកឡើងនូវបញ្ហាប្រឈម និងភាពផ្អែមល្ហែមនៃការប្រាស្រ័យទាក់ទងគ្នារបស់អ្នកមានពិការភាព ។ ភាសាសញ្ញាបានក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងបេះដូងរវាងតួអង្គទាំងពីរ ដោយបង្ហាញពីសេចក្តីស្រឡាញ់គ្មានព្រំដែន និងមិនអាចរារាំងស្នេហាដ៏ស្មោះស្មគ្រ័របស់ពួកគេបាន ។ ការប្រើប្រាស់ភាសាសញ្ញាដោយផ្ទាល់នៅក្នុងរឿងនេះ គឺជាការរួមចំណែកដ៏ធំមួយក្នុងការលើកកម្ពស់ ការយល់ដឹង និងការទទួលស្គាល់សហគមន៍អ្នកថ្លង់ នៅកម្ពុជា ។ ហើយក៏បានបង្ហាញពីជីវិតប្រចាំថ្ងៃ បញ្ហាប្រឈម និងសេចក្តីប្រាថ្នារបស់ពួកគេ ដែលមនុស្សទូទៅមិនសូវធ្លាប់បានដឹង ។ ដើម្បីធ្វើឱ្យរឿងនេះមានភាពប្រាកដនិយម និងទាក់ទាញ តួអង្គដែលប្រើប្រាស់ភាសាសញ្ញាត្រូវតែរៀន និងសម្ដែងបានយ៉ាងស្ទាត់ជំនាញផងដែរ ។ នេះក៏តម្រូវឱ្យមានការបណ្តុះបណ្តាល និងការយល់ដឹងស៊ីជម្រៅពីភាសាសញ្ញា និងភាសាអ្នកថ្លង់ ។ អ្នកដឹកនាំរឿង និងក្រុមការងារបានយកចិត្តទុកដាក់ខ្ពស់លើព័ត៌មានលម្អិត ដើម្បីធានាថាការប្រើប្រាស់ភាសាសញ្ញាមានភាពត្រឹមត្រូវ តាមសហគមន៍អ្នកថ្លង់ ។ ភាពយន្ត នេះមិនត្រឹមតែផ្តល់នូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារអប់រំដ៏ជ្រាលជ្រៅសម្រាប់សង្គមទាំងមូលផងដែរ ។ លើកទឹកចិត្តឲ្យមានការរៀនសូត្រភាសាសញ្ញា វាអាចជំរុញឲ្យមនុស្សទូទៅចាប់អារម្មណ៍រៀនភាសាសញ្ញា ដើម្បីអាចប្រាស្រ័យទាក់ទងជាមួយអ្នកគរថ្លង់កាន់តែងាយស្រួល នឹងមានភាពស្និតស្នាល ។ លើកកម្ពស់ភាសា នឹងបង្ហាញពីសារៈសំខាន់នៃការលើកទឹកចិត្តដល់ជនពិការឲ្យចូលរួមក្នុងសកម្មភាពសង្គម និងជីវភាពប្រចាំថ្ងៃដូចមនុស្សទូទៅ ។ ដូចនៅក្នុងសាច់រឿង តួស្រីមានបញ្ហាមិនអាចនិយាយបាន ក៏បានស្រលាញ់នឹងបុរសម្នាក់ហើយ តួរប្រុសក៏បានព្យាយាមរៀនស្វែងយល់និង ស្គាល់ភាសារបស់នាងដែលជាភាសាសញ្ញានេះ ។ ខ្សែរភាពយន្តរឿង អំណោយស្នេហ៍ថ្ងៃណាត់ជួប គឺបានចូលរួមក្នុងការលើកទឹកចិត្តដល់ជនពិការភាពថា ក្តីស្រឡាញ់ពិតប្រាកដបញ្ជាក់ថា ស្នេហាពិតមិនមែនមើលទៅលើរូបរាង កាយសម្បទា ឬសមត្ថភាពនោះទេ តែមើលលើចិត្តគំនិត និងការយល់ចិត្តគ្នាទៅវិញទៅមកនោះទេ ។